ការលក់ដូរតាមម៉ូតូ រទេះ ឬមធ្យោបាយផ្សេងៗ ដោយធ្វើដំណើរទៅដល់មុខផ្ទះអ្នកទិញ គឺជាការរកស៊ីមួយដែលគេនិយម និងពិសេសនៅកម្ពុជា ជាពិសេសនៅតាមជនបទ ទីប្រជុំជន និងជាយក្រុង។ ការលក់បែបនេះធ្វើឲ្យអ្នកទិញងាយស្រួល ហើយក៏ជាមុខរបរសំខាន់សម្រាប់អ្នកលក់ផងដែរ។ លក្ខណៈពិសេសនៃការលក់ដូរតាមម៉ូតូ ឬរទេះគឺបានផ្ដល់ភាពងាយស្រួលដល់អ្នកទិញ ដោយអ្នកទិញមិនចាំបាច់ធ្វើដំណើរទៅផ្សារ ឬហាងនោះទេ គឺគ្រាន់តែរង់ចាំអ្នកលក់មកដល់មុខផ្ទះតែប៉ុណ្ណោះ។ ហើយការលក់បែបនេះស័ក្តិសមបំផុតសម្រាប់ស្ត្រីមេផ្ទះ អ្នកខ្ជិលចេញក្រៅ ឬអ្នកដែលគ្មានមធ្យោបាយធ្វើដំណើរ។ បន្ថែមពីនេះវាក៏ចំណេញពេលវេលា និងជួយសន្សំសំចៃពេលវេលាសម្រាប់អ្នករវល់ផងដែរ។ អ្នកលក់ម្នាក់ៗអាចលក់ទំនិញច្រើនមុខ ដូចជាបន្លែ ត្រីសាច់ ផ្លែឈើ នំចំណី ភេសជ្ជៈ ឬអាហារពេលព្រឹក ឬល្ងាចជាដើម។ ជាទូទៅ អ្នកលក់នឹងរៀបចំទំនិញទាំងនេះនៅលើរទេះ ឬម៉ូតូកែច្នៃរបស់ខ្លួន ដោយធ្វើការលក់ជាប្រចាំថ្ងៃ។ ទំនិញទាំងនោះអាចមានគុណភាពខុសៗគ្នា តែភាគច្រើននៅស្រស់ៗ ព្រោះអ្នកលក់ទើបទិញពីផ្សារធំៗមកលក់បន្ត។ ឧទាហរណ៍ មានលក់នំប៉ាវ នំគូឆាយ នំបញ្ចុក បាយសាច់ជ្រូក កាហ្វេទឹកដោះគោ ឬភេសជ្ជៈផ្សេងៗ។ ហើយអ្នកលក់ប្រភេទនេះ ច្រើនតែមានផ្លូវសម្រាប់ទៅ ឬដើរជាប្រចាំថ្ងៃផងដែរ។ ការលក់ដូរតាមម៉ូតូ ឬរទេះពេលខ្លះក៏មានលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះតូចៗមួយចំនួនផងដែរ។ បន្ថែមពីនេះ អ្នកលក់ជាច្រើនប្រើប្រាស់សំឡេងផ្ទាល់ខ្លួន ឬឧបករណ៍បំពងសំឡេងតូចៗ ដើម្បីប្រកាសអំពីទំនិញរបស់ពួកគេ។ សំឡេងទាំងនោះបានក្លាយជាសញ្ញាសម្គាល់មួយ សម្រាប់អ្នករស់នៅក្នុងតំបន់ដែលពួកគេបានទៅលក់នោះ។ អ្នកលក់ជាច្រើនមានផ្លូវដើរប្រចាំថ្ងៃ និងម៉ោងកំណត់ច្បាស់លាស់ ដូច្នេះអ្នកទិញគ្រាន់តែរង់ចាំពួកគេប៉ុណ្ណោះ។ ការលក់ដូរនេះបង្កើតទំនាក់ទំនងល្អរវាងអ្នកលក់ និងអ្នកទិញ ដែលធ្វើឲ្យអ្នកលក់និងអ្នកទិញស្និទ្ធស្នាល ព្រមទាំងទុកចិត្តគ្នាទៅវិញទៅមក។ គុណសម្បត្តិនៃការលក់ដូរតាមម៉ូតូ ឬរទេះ គឺអ្នកលក់អាចផ្លាស់ប្តូរទីតាំងលក់បានយ៉ាងងាយស្រួល។ ហើយការលក់បែបនេះវាក៏ចំណាយដើមទុនតិច ដោយមិនចាំបាច់ជួលតូប ឬហាងទេ។ ក្រៅពីនេះ ការលក់បែបនេះវាបានបង្កើតឱកាសការងារសម្រាប់ប្រជាជនដែលមានដើមទុនតិចផងដែរ។ ឯគុណវិបត្តិវិញ គឺបញ្ហាអនាម័យ ដោយទំនិញខ្លះអាចរងផលប៉ះពាល់ដោយសារធូលីដី ឬកម្តៅថ្ងៃជាដើម។ ហើយអ្នកលក់ក៏ពិបាកក្នុងការរក្សាគុណភាពទំនិញឲ្យបានល្អជាប់រហូតនោះដែរ។ ពេលខ្លះការលក់ដូរតាមម៉ូតូ ឬរទេះអាចបង្កជាការកកស្ទះបន្តិចបន្តួចនៅតាមផ្លូវផងដែរ។ សរុបមក ការលក់ដូរតាមម៉ូតូ រទេះ ឬមធ្យោបាយផ្សេងៗ គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចក្រៅផ្លូវការនៅកម្ពុជា។ វានៅតែបន្តរីកចម្រើនដោយសារតែភាពងាយស្រួលដែលវាផ្តល់ជូនអតិថិជន និងឱកាសសម្រាប់អ្នកលក់ក្នុងការពង្រីកមុខរបរតូចតាចរបស់ពួកគេ។